ពិធីបុណ្យកាន់ទុក្ខ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលប្រព្រឹត្តទៅថ្ងៃទី ១៥ ខែ តុលា ជាទិវាដ៏សោកសៅបំផុតមួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ វាគឺជាថ្ងៃគម្រប់ខួបនៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ រៀងរាល់ឆ្នាំ នៅថ្ងៃនេះ ប្រជារាស្ត្រខ្មែរគ្រប់រូបបានរៀបចំពិធីកាន់ទុក្ខ និងប្រកបដោយក្ដីគោរពឥតងាករេ ដើម្បីរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គចំពោះជាតិមាតុភូមិ។ ព្រះរាជពិធីនេះមិនមែនត្រឹមតែជាការរំលឹកដល់ការបាត់បង់ប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញនូវសេចក្តីស្មោះត្រង់ និងភក្តីភាពដ៏ជ្រាលជ្រៅរបស់ប្រជារាស្ត្រចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។ ប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់លាស់ពីការលះបង់ដ៏ធំធេងរបស់ព្រះអង្គក្នុងបុព្វហេតុជាតិមាតុភូមិ។ រាល់ទង្វើ និងព្រះបន្ទូលរបស់ព្រះអង្គបានបន្សល់ទុកនូវមរតកដ៏ពិសិដ្ឋសម្រាប់កូនចៅជំនាន់ក្រោយ។ ព្រះរាជពិធីកាន់ទុក្ខនេះបានចាប់ផ្ដើមប្រារព្ធធ្វើឡើងជាផ្លូវការចាប់តាំងពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ យាងចូលទិវង្គតកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ដំណឹងមរណភាពរបស់ព្រះអង្គបានបង្កឱ្យមានការតក់ស្លុត និងសោកស្ដាយជាអនេកដល់ប្រជាជនខ្មែរទូទាំងពិភពលោក មិនថានៅក្នុងប្រទេស ឬនៅបរទេសឡើយ។ ការបាត់បង់ព្រះអង្គនៅពេលនោះ បានធ្វើឱ្យប្រជាជនខ្មែរទាំងអស់នៅទូទាំងប្រទេស ពោរពេញទៅដោយភាពសោកសៅអាឡោះអាល័យយ៉ាងខ្លាំងបំផុត រហូតដល់ថ្នាក់រាជរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខរយៈពេល ៧ ថ្ងៃ។ ក្នុងអំឡុងពេលនោះ គ្រប់សកម្មភាពកម្សាន្ត និងការជួបជុំសាធារណៈត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីបង្ហាញការគោរព និងរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់កម្ពុជាវិញ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១២ ដោយមានប្រជារាស្ត្ររាប់លាននាក់បានចេញមកចាំទទួលទទួលយ៉ាងណែនណាន់តាន់តាប់តាមដងផ្លូវហាក់បីដូចជាមហាសាគរមនុស្ស។ រូបភាពដ៏គួរឱ្យរន្ធត់ចិត្តនេះបានបង្ហាញពីសេចក្ដីស្រឡាញ់ និងការគោរពដ៏ធំធេងរបស់ប្រជាជនចំពោះព្រះអង្គ។ ព្រះបរមសពត្រូវបានតម្កល់ទុកនៅក្នុងព្រះបរមរាជវាំងសម្រាប់រយៈពេលជាច្រើនខែ ដើម្បីអនុញ្ញាតឱ្យប្រជារាស្ត្រទូទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងថ្វាយបង្គំដោយផ្ទាល់។ ពិធីបុណ្យខួបនៃការយាងចូលទិវង្គតរបស់ព្រះអង្គត្រូវបានកំណត់ជាផ្លូវការថាជា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដោយព្រះរាជក្រឹត្យមួយ ដើម្បីធានាថាការចងចាំ និងគុណូបការៈរបស់ព្រះអង្គត្រូវបានបន្តរំលឹកជារៀងរហូត។ ពិធីនេះបានក្លាយជាប្រពៃណីជាតិមួយដ៏សំខាន់ ដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈបានចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់។ នៅក្នុងថ្ងៃដ៏សែនសោកសៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីបុណ្យនានាជាច្រើនកន្លែង ដើម្បីជាការឧទ្ទិសថ្វាយព្រះរាជកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ នៅតាមស្ថាប័នរដ្ឋាភិបាល អង្គភាពនានា និងសាលារៀនទូទាំងប្រទេស ត្រូវបានតុបតែងលម្អដោយទង់ជាតិ ពាក្យស្លោក និងផ្ទាំងបដាដែលមានព្រះឆាយាល័ក្ខណ៍ព្រះអង្គ។ ទង់ជាតិខ្មែរត្រូវបានបង្ហូតទម្លាក់ពាក់កណ្ដាលដង ជាសញ្ញានៃការកាន់ទុក្ខដ៏ក្រៀមក្រំ និងការគោរពយ៉ាងជ្រាលជ្រៅបំផុត។ ការបង្ហាញរូបភាពព្រះអង្គនៅគ្រប់ទីកន្លែងបានរំលឹកឡើងវិញនូវវត្តមានដ៏វិសេសវិសាលរបស់ព្រះអង្គ។ ពិធីសូត្រមន្តឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះអង្គ ត្រូវបានរៀបចំឡើងនៅតាមវត្តអារាមនានាទូទាំងប្រទេស ដោយមានព្រះសង្ឃជាច្រើនអង្គបាននិមន្តចូលរួមបួងសួងសុំឱ្យដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់សុគតិភព។ ព្រះសង្ឃបានសូត្រធម៌បង្សុកូល និងប្រគេនទានផ្សេងៗ ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនព្រះអង្គ។ ការរៀបចំពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃក៏បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដែលជាកាយវិការបង្ហាញពីសេចក្តីគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ។ ពិធីបុណ្យនេះបានបង្ហាញពីការរួបរួមគ្នារបស់ប្រជាជាតិទាំងមូល ដើម្បីរំលឹកដល់វីរភាពដ៏អស្ចារ្យរបស់ព្រះអង្គ និងជាការបួងសួងសុំសេចក្ដីសុខសន្តិភាពដល់ប្រទេសជាតិ។ ក្រៅពីការរៀបចំរបស់រដ្ឋាភិបាល ប្រជាជនកម្ពុជាទូទៅក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋតាមរយៈសកម្មភាពជាច្រើនផងដែរ។ គ្រួសារនីមួយៗបានរៀបចំអាសនៈថ្វាយបង្គំដែលមានព្រះឆាយាល័ក្ខណ៍ព្រះអង្គ ដោយមានទៀន ធូប និងផ្កាឈូក ដើម្បីជាការឧទ្ទិសបួងសួងដល់ព្រះអង្គ។ នេះជាការបង្ហាញពីជំនឿ និងការគោរពដ៍ជ្រាលជ្រៅចំពោះព្រះអង្គដែលគង់នៅក្នុងដួងចិត្តរបស់ប្រជាជនគ្រប់រូប។ ប្រជាពលរដ្ឋជាច្រើនបានស្លៀកពាក់ស-ខ្មៅ ដែលជាសញ្ញានៃការកាន់ទុក្ខ និងបានចូលរួមនៅក្នុងពិធីសូត្រមន្ត ឬទៅកាន់វត្តអារាមនានាដើម្បីធ្វើបុណ្យដាក់បិណ្ឌ។ ការធ្វើបុណ្យដាក់បិណ្ឌនេះមិនត្រឹមតែជាការឧទ្ទិសកុសលជូនព្រះអង្គប៉ុណ្ណោះទេ ថែមទាំងជាការធ្វើបុណ្យសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។ ការចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ក៏បានផ្លាស់ប្ដូរកម្មវិធីធម្មតារបស់ខ្លួន ដោយដាក់បញ្ចូលកម្មវិធីឯកសារនានាដែលនិយាយអំពីព្រះរាជជីវប្រវត្តិ និងស្នាព្រះហស្ថរបស់ព្រះអង្គ។ កម្មវិធីទាំងនេះបានរំលឹកឡើងវិញនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គក្នុងការទាមទារឯករាជ្យ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ។ ការផ្សព្វផ្សាយនេះជាការរំលឹកដល់គុណូបការៈដ៏ធំធេងដែលព្រះអង្គបានបន្សល់ទុកសម្រាប់ប្រទេសជាតិ និងប្រជាជន។ ភាពស្ងប់ស្ងាត់ និងភាពសោកសៅបានសាយភាយពេញផ្ទៃប្រទេស ដែលជាការបង្ហាញពីក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ប្រជារាស្ត្រចំពោះព្រះអង្គ។ ហើយប្រជាជនគ្រប់រូបបានត្រិះរិះពិចារណាអំពីមរតកដ៏មានតម្លៃដែលព្រះអង្គបានបន្សល់ទុក។ ព្រះរាជពិធីកាន់ទុក្ខនេះមិនមែនត្រឹមតែជាការគោរពដល់អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការអប់រំដល់កូនចៅជំនាន់ក្រោយឱ្យយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងតម្លៃនៃសន្តិភាព។ វាជាឱកាសមួយសម្រាប់ប្រជាជនខ្មែរក្នុងការរួបរួមគ្នា បង្ហាញពីសាមគ្គីភាព និងការប្ដេជ្ញាចិត្តដើម្បីបន្តថែរក្សាឯករាជ្យ និងបូរណភាពទឹកដីដែលព្រះអង្គបានតស៊ូដណ្ដើមបានមក។ ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ នៅតែជាគំរូដ៏ល្អសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងប្រទេសកម្ពុជាទាំងមូល។ ព្រះអង្គជាព្រះមហាក្សត្រដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះកិត្តិយសផ្ទាល់ខ្លួន ដើម្បីបុព្វហេតុប្រជាជន និងមាតុភូមិ។ ការចងចាំពីវត្តមានរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរគ្រប់រូប នេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ដែលប្រជាជាតិខ្មែរបានលះបង់ដើម្បីព្រះអង្គ។ ព្រះរាជពិធីនេះគឺជាការសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការចងចាំប្រវត្តិសាស្រ្ត និងការបន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀត។ វាជាការរំលឹកដល់យើងទាំងអស់គ្នាឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលព្រះអង្គបានត្រួសត្រាយផ្លូវ។ ព្រះអង្គជាមហាក្សត្រដ៏ឆ្នើមម្នាក់ ដែលបានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យសម្រាប់ប្រជាជាតិខ្មែរ។